ប្រពៃណីខ្មែរមានចម្រៀងសម្បូរបែបដូចជាការរាំរបាំ សម្តែងសិល្បៈផ្សេងៗ ជាពិសេសនោះគឺតន្រ្តី។ ដូចនេះតន្រ្តីត្រូវបានពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ព្រោះការចូលចិត្តស្តាប់មិនថាពេលគេង ពេលធ្វើការ ការកម្សាន្តអារម្មណ៍ ពេលក្រៀមក្រំជាដើម។ ជាពិសេសទៀតនោះក្នុងពិធីមង្គលការមានប្រគុំតន្រីទាំងសម័យ ប្រពៃណី និងបុរាណតាមដំណាក់កាលនីមួយៗរបស់ពិធីតាមទំនៀមទម្លាប់។ នៅពេលល្ងាចដែលជាពិធីដែលមានការចូលរួមពីសំណាក់បងប្អូនជិតឆ្ងាយជាច្រើននាក់ ដើម្បីជូនពរសិរីមង្គលដល់គូរស្នេហ៍ស្វាមីភរិយាថ្មី។ ជាទូទៅក្នុងពិធីនេះផងដែរនិយមការប្រគុំតន្ត្រីសម័យនិងបុរាណជាបទពីមុនៗ។ បទចម្រៀងទាំងនោះជាប្រភេទចម្រៀងរៀបរាប់អំពីស្នេហា ក្តីស្រឡាញ់និងមានភាពផ្អែមល្ហែមនៅក្នុងចម្រៀង។ វាធ្វើឱ្យអ្នកស្តាប់មានភាពអន្លន់អន្លូចទៅតាមបទចម្រៀងនិងសប្បាយចិត្តក្នុងការចូលរួមកម្មពិធីមង្គលការផងដែរ។ ក្នុងប្រភេទចម្រៀងស្នេហានេះផងដែលមានទាំងចម្រៀងសម័យនិងបុរាណ ព្រោះមានការពិរោះរន្តំដូចគ្នា។ ប្រភេទដែលគេសង្កេតឃើញមានការនិយមក្នុងពិធីមង្គលការទៀតនោះគឺចម្រៀងរាំសម័យថ្មី។ ដែលមានក្រុមរាំជាច្រើននាក់និងមានអ្នកចម្រៀង នៅពេលដែលតន្រ្តីប្រគុំឡើងក៏មានការរាំអមជាមួយគ្នាផងដែរនៅលើឆាត។ ចម្រៀងដែលមានការរាំភាគច្រើនជាប្រភេទចម្រៀងដែលញាក់ៗ សប្បាយៗ។ វាក៏មានចម្រៀងបទប្រពៃណីផងដែរដូចជារាំវង់ សារ៉ាវ៉ាន់ កន្រ្ទឹម ដែលគេខានមិនបាននៅក្នុងពិធីទទួលភ្ញៀវព្រោះវាមានការពេញនិយមខ្លាំង។ ទន្ទឹមនឹងនេះផងដែរ បទប្រពៃណីមានប្រជាជនភាគច្រើនគឺសុទ្ធតែចូលចិត្តនិងចេះរាំច្រើន។ ម្យ៉ាងទៀតក៏មានចម្រៀងដែលច្រៀងរៀបរាប់ពីការដឹងគុណទៅកាន់ឪពុកម្តាយ បងប្អូនព្រោះវាជាឱកាសពិសេសដើម្បីបង្ហាញទៅកាន់អ្នកមានគុណនិងមនុស្សគ្រប់គ្នាបានដឹង។ ប្រភេទចម្រៀងដែលមាននៅក្នុងពិធីមង្កលការនៅពេលល្ងាចដែលជាពិធីទទួលភ្ញៀវក៏មានជាប្រភេទរៀបរាប់ពីប្រវត្តិនិងការតស៊ូរបស់កូនកម្លោះកូនក្រមុំដែលបានតស៊ូជាមួយគ្នា។ ការធ្វើបែបនេះដើម្បីជាអនុស្សាវរីយ៍ផងនិងបង្ហាញពីអារម្មណ៍ ដែលមានចំពោះគូរស្នេហ៍ផងដែរ។ ដែលក្នុងនោះក៏មាន បទចម្រៀងកំពុងពេញនិយមនៅតាមបណ្តាញ TikTok, YouTube, ឬ Facebook ជាដើម។ ប្រភេទបទទាំងអស់នេះផងដែរ អ្នករៀបចំតែងតែជ្រើសរើសបទពេញនិយម ដើម្បីបង្កើតបរិយាកាសរីករាយជាមួយភ្ញៀវ។ ទន្ទឹមនឹងនេះ ក៏មានប្រភេទ ចម្រៀងបែបអន្តរជាតិ ផងដែរ ដែលរួមមានបទចម្រៀងបរទេសល្បីៗជាច្រើនប្រភេទដូចជា Pop, Rock, Hip-hop, R&B, និង Electronic Dance Music ជាដើម។ ចម្រៀងជាច្រើនប្រភេទត្រូវបានប្រើសម្រាប់ភ្ញៀវបរទេសបានស្តាប់ ឬភ្ញៀវក្មេងៗដែលស្រលាញ់បទបរទេស។ ដែលក្នុងគោលបំណងបង្កើតភាពជាសម័យថ្មី និងពិសេសមើលមកមិនធម្មតានិងមានលក្ខណៈពិសេសប្លែកភ្នែក។ សរុបសេចក្តីមក ក្នុងពិធីជប់លៀងពេលល្ងាចនៃអាពាហ៍ពិពាហ៍នៅកម្ពុជា បទចម្រៀងមិនត្រឹមតែសម្រាប់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ក្នុងការបង្ហាញអំពីក្តីស្រឡាញ់ ការដឹងគុណ និងសុភមង្គលផងដែរ។ បន្ថែមពីនេះ រៀបចំអោយភ្ញៀវមានអារម្មណ៍ល្អប្រសើរ និងពេញចិត្តក្នុងការចូលរួមជាមួយគ្នា។